ផលិតផល និងសាច់ក្នុងស្រុក គឺសំដៅលើអាហារ និងវត្ថុធាតុដើមផ្សេងៗ ដែលដាំ ដុះ ចិញ្ចឹម ឬផលិតនៅក្នុងប្រទេសកម្ពុជាផ្ទាល់។ ដែលការគាំទ្រផលិតផលទាំងនេះ នឹងជួយលើកស្ទួយសេដ្ឋកិច្ចជាតិ និងកសិករខ្មែរយើង។ ផលិតផល និងសាច់ក្នុងស្រុក គឺជាផ្នែកសំខាន់មួយនៃជីវភាពប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ ដោយបន្លែ និងផ្លែឈើ ភាគច្រើនត្រូវបាននាំមកពីចម្ការរបស់កសិករផ្ទាល់ជារៀងរាល់ព្រឹក។ ដូច្នេះហើយ ពួកវាស្រស់ៗល្អ ហើយមិនសូវមានជាតិគីមីដូចរបស់នាំចូលទេ។ វាក៏សម្បូរទៅតាមរដូវកាលនីមួយៗផងដែរ។ ឧទាហរណ៍បន្លែដូចជា ស្ពៃក្តោប ត្រសក់ ម្ទេស ប៉េងប៉ោះ ម្រះ សណ្តែក ផ្កាខាត់ណា ស្លឹកគ្រៃ ខ្ទឹមស និងខ្ញី គឺជាបន្លែដែលតែងតែមានលក់យ៉ាងច្រើន។ ផ្លែស្វាយ មៀន ខ្នុរ ដូង ធូរ៉េន ចេក ល្ហុង ល្មុត និងក្រូច គឺជាផ្លែឈើដែលផ្លាស់ប្តូរទៅតាមរដូវភ្លៀង ឬរដូវប្រាំង។ នៅពេលដល់រដូវរបស់វា ផ្លែឈើទាំងនេះមានតម្លៃធូរថ្លៃ និងមានរសជាតិឆ្ងាញ់បំផុត។ បន្លែ ផ្លែឈើ ត្រូវបានតម្រៀបយ៉ាងស្អាត ធ្វើឱ្យផ្សារមានភាពទាក់ទាញ និងពោរពេញដោយពណ៌បៃតងស្រស់។ ក្រៅពីរបស់ស្រស់ៗ យើងក៏អាចរកទិញផលិតផលកែច្នៃប្រចាំតំបន់ផងដែរ។ ទាំងនេះជាផលិតផលដែលបង្ហាញពីវប្បធម៌ និងចំណេះដឹងក្នុងការកែច្នៃចំណីអាហាររបស់ខ្មែរ។ ឧទាហរណ៍ គ្រាប់ស្វាយចន្ទី , ម្រេចកំពត, ស្ករត្នោត និងទឹកឃ្មុំព្រៃ ។ សម្រាបសាច់វិញគឺមានលក់ជារៀងរាល់ថ្ងៃហើយស្រស់ទៀតផង។ សាច់គោ សាច់ជ្រូក សាច់មាន់ ទា និងត្រី ត្រូវបាននាំមកផ្សារតាំងពីព្រលឹម ដោយមានការកាប់ ឬចាប់ពីកសិដ្ឋាន ឬបឹងទន្លេក្នុងស្រុក។ ដូច្នេះហើយ សាច់ទាំងនេះគឺស្រស់ៗ មិនកក ដែលអ្នកទិញអាចមើលឃើញផ្ទាល់បាន។ អ្នកលក់សាច់ច្រើនតែរៀបចំសាច់លើតុដែក ឬឈើ ដោយមានការដាក់ទឹកកកបន្តិចបន្តួចនៅជុំវិញ ដើម្បីរក្សាភាពស្រស់។ ត្រី និងគ្រឿងសមុទ្រ មានលក់ច្រើននៅក្នុង "ផ្សារសើម" ដែលជាកន្លែងលក់ត្រី និងគ្រឿងសមុទ្រជាច្រើនប្រភេទ ដែលចាប់បានពីទន្លេមេគង្គ ទន្លេសាប ឬសមុទ្រ។ សាច់មាន់ និងទា ជួនកាលក៏មានលក់ទាំងនៅមានជីវិតផងដែរ ដែលអនុញ្ញាតឲ្យអ្នកទិញជ្រើសរើសដោយផ្ទាល់ និងឲ្យអ្នកលក់កាប់ជូនភ្លាមៗក៏បាន។ ហើយខ្លះទៀតគឺកាប់ចេញជាផ្នែកៗ ដូចជាស្លាប ជើង និងក្បាលជាដើម។ សរុបមកការជួយគាំទ្រផលិតផងក្នុងស្រុក គឺបានជួយដល់សេដ្ឋកិច្ចជាតិបានជាច្រើន ជាពិសេសក្នុងការកាត់បន្ថយការនាំចូល។ មួយវិញទៀតធ្វើអោយតម្លៃអាហារធូរថ្លៃជាងមុនផងដែរ។ ចំណែកឯកសិករក៏ទទួលបានចំណូល បង្កើតការងារថ្មីក្នុងផ្នែកកសិកម្ម និងកាត់បន្ថយការចំណាកស្រុកផងដែរ។ ហើយយើងក៏អាចបង្កើនការនាំចេញ ដើម្បីឲ្យប្រជាជនយើងមានចំណូលច្រើនជាងមុនទៀតផង។